ការរៀបចំបង្កើតក្លឹបបញ្ចាំងភាពយន្ត គឺជាគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់ក្នុងការបង្កើតកន្លែងជួបជុំ ដែលពោរពេញដោយភាពសប្បាយរីករាយ និងការបង្កើនភាពសាមគ្គីក្នុងសង្គម។ គោលបំណងចម្បងនៃក្លឹបនេះ គឺដើម្បីលើកកម្ពស់វប្បធម៌នៃការទស្សនាភាពយន្តដែលមានគុណភាព និងតម្លៃអប់រំខ្ពស់។ តាមរយៈការបញ្ចាំងភាពយន្ត ក្លឹបមានបំណងបង្កើតជាវេទិកាពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ ដើម្បីពង្រីកចំណេះដឹងផ្នែករិះគន់ និងការវិភាគសាច់រឿង។ គម្រោងនេះក៏មានគោលដៅជួយផ្សព្វផ្សាយនូវស្នាដៃភាពយន្តឯករាជ្យ ឬភាពយន្តបុរាណដែលកម្រមានឱកាសបញ្ចាំងនៅតាមរោងភាពយន្តទំនើបៗ។ ការបង្កើតក្លឹបនេះ ជួយបង្កើនទំនាក់ទំនងសង្គម និងសាមគ្គីភាពរវាងបុគ្គលដែលមានចំណូលចិត្តដូចគ្នាឱ្យកាន់តែជិតស្និទ្ធ។ គោលបំណងសំខាន់មួយទៀត គឺការបណ្ដុះបណ្ដាលស្មារតីយុវជនឱ្យយល់ដឹងពីបច្ចេកទេសនៃការផលិត និងសិល្បៈនៃការនិទានរឿងតាមរយៈរូបភាព។ ក្លឹបបញ្ចាំងភាពយន្ត ក៏ដើរតួជាស្ពានចម្លងវប្បធម៌ ដោយនាំយកភាពយន្តមកពីបណ្ដាប្រទេសផ្សេងៗមកបង្ហាញ ដើម្បីឱ្យសមាជិកយល់ពីភាពចម្រុះនៃពិភពលោក។ លើសពីនេះ វាមានបំណងផ្ដល់នូវការកម្សាន្តបែបបញ្ញាស្មារតី ដែលជួយកាត់បន្ថយភាពតានតឹង និងបង្កើនការច្នៃប្រឌិតដល់អ្នកចូលរួម។ វាក៏ជាការចូលរួមចំណែកក្នុងការគាំទ្រ និងផ្ដល់តម្លៃដល់ផលិតករភាពយន្តក្នុងស្រុក តាមរយៈការយកស្នាដៃរបស់ពួកគេមកបញ្ចាំង និងជជែកវែកញែក។ បន្ថែមពីនេះ គោលបំណងធំបំផុតគឺការកសាងសហគមន៍មួយដែលចេះឱ្យតម្លៃលើសិល្បៈភាពយន្ត និងប្រើប្រាស់វាជាឧបករណ៍សម្រាប់ផ្លាស់ប្តូរភាពវិជ្ជមានក្នុងសង្គម។ ការរៀបចំបង្កើតក្លឹបបញ្ចាំងភាពយន្តឱ្យមានដំណើរការល្អ និងមានលក្ខណៈវិជ្ជាជីវៈ ទាមទារឱ្យមានការបំពាក់នូវសម្ភារៈបច្ចេកទេស និងឧបករណ៍បន្ទាប់បន្សំសំខាន់ៗមួយចំនួន។ ឧបករណ៍បញ្ចាំងរូបភាព ដែលមានកម្រិតច្បាស់ខ្ពស់ គឺជាបេះដូងនៃក្លឹប ដើម្បីធានាថាអ្នកទស្សនាទទួលបាននូវបទពិសោធន៍រូបភាពដ៏ស្រស់ត្រកាល។ អេក្រង់បញ្ចាំង ខ្នាតធំដែលមានផ្ទៃពណ៌សរលោង ជួយឱ្យពន្លឺជះមកវិញបានល្អ និងមិនធ្វើឱ្យរូបភាពខូចទ្រង់ទ្រាយ។ ប្រព័ន្ធសំឡេង ដែលមានគុណភាពខ្ពស់ រួមមានឧបករណ៍បំពងសំឡេង និងគ្រឿងពង្រីកសំឡេង គឺចាំបាច់ណាស់សម្រាប់ផ្ដល់នូវសូរស័ព្ទច្បាស់លាស់ និងរស់រវើក។ ម៉ាស៊ីនចាក់ភាពយន្ត ដូចជាកុំព្យូទ័រយួរដៃ ឬម៉ាស៊ីនចាក់ឌីសកម្រិតច្បាស់ ត្រូវតែមានសមត្ថភាពខ្ពស់ ដើម្បីបង្ការបញ្ហារអាក់រអួលក្នុងពេលបញ្ចាំង។ ខ្សែភ្ជាប់សញ្ញាផ្សេងៗ ដូចជាខ្សែ HDMI ក្បាលបំប្លែងសញ្ញា និងខ្សែភ្លើងតភ្ជាប់ដែលមានប្រវែងវែងគ្រប់គ្រាន់ ត្រូវរៀបចំទុកជាមុនឱ្យបានរួចរាល់។ ឧបករណ៍បញ្ជាពីចម្ងាយ សម្រាប់ទាំងឧបករណ៍បញ្ចាំង និងប្រព័ន្ធសំឡេង ជួយឱ្យអ្នកសម្របសម្រួលងាយស្រួលគ្រប់គ្រងកម្មវិធី។ គ្រឿងសង្ហារិម រួមមានកៅអីអង្គុយដែលមានផាសុកភាព ឬពូកខ្នើយសម្រាប់អង្គុយលើឥដ្ឋ ជួយឱ្យសមាជិកអាចទស្សនាភាពយន្តបានយូរដោយមិនហត់នឿយ។ ការបិទបង្អួច ឬវាំងននខ្មៅ គឺចាំបាច់បំផុតសម្រាប់ការគ្រប់គ្រងពន្លឺក្នុងបន្ទប់ឱ្យងងឹតល្អ ដែលជួយឱ្យរូបភាពបញ្ចាំងកាន់តែច្បាស់។ ម៉ាស៊ីនត្រជាក់ ឬកង្ហារ ត្រូវមានដំណើរការល្អ ដើម្បីរក្សាសីតុណ្ហភាពក្នុងបន្ទប់ឱ្យមានភាពត្រជាក់ស្រួលសម្រាប់សមាជិកទាំងអស់។ តុសម្រាប់ដាក់ឧបករណ៍បច្ចេកទេស និងតុសម្រាប់ដាក់អាហារសម្រន់ ក៏ជាសម្ភារៈបន្ទាប់បន្សំដែលជួយឱ្យទីតាំងមានរបៀបរៀបរយ។ សម្ភារៈការិយាល័យ ដូចជាសៀវភៅចុះឈ្មោះសមាជិក ប៊ិច និងក្រដាសសម្រាប់កត់ត្រាមតិយោបល់ ជួយឱ្យការពិភាក្សាក្រោយការបញ្ចាំងកាន់តែមានប្រសិទ្ធភាព។ ឧបករណ៍បំពងសំឡេងខ្នាតតូច ឬ មេក្រូ គឺចាំបាច់សម្រាប់អ្នកសម្របសម្រួលកម្មវិធី ក្នុងការដឹកនាំការជជែកវែកញែក។ ស្លាកសញ្ញាផ្សព្វផ្សាយ ឬក្ដារព័ត៌មានដែលបង្ហាញពីកាលវិភាគភាពយន្ត ជួយឱ្យសមាជិកដឹងពីកម្មវិធីប្រចាំសប្តាហ៍។ ធុងសម្រាម និងសម្ភារៈអនាម័យ ត្រូវដាក់ឱ្យនៅក្បែរនោះ ដើម្បីរក្សាភាពស្អាតជានិច្ចនៅក្នុងក្លឹប។ កាបូបដាក់ឧបករណ៍បច្ចេកទេសបម្រុង ដូចជាអំពូល ឧបករណ៍បញ្ចាំងបម្រុង និងហ្វុយស៊ីបអគ្គិសនី គួរតែមានសម្រាប់ករណីមានអាសន្ន។ បញ្ជីរាយនាមភាពយន្ត និងអាជ្ញាបណ្ណសម្រាប់បញ្ចាំងជាសាធារណៈ គឺជាឯកសារផ្លូវច្បាប់ដែលក្លឹបត្រូវតែមាន។ កាបូបសង្គ្រោះបឋមខ្នាតតូច ក៏គួរតែមានសម្រាប់សុវត្ថិភាពសមាជិកក្នុងករណីមានគ្រោះថ្នាក់បន្តិចបន្តួច។ គ្រឿងតុបតែងលម្អបន្ទប់ ដូចជាផ្ទាំងរូបភាពផ្សព្វផ្សាយភាពយន្ត ជួយបង្កើតបរិយាកាសឱ្យដូចជារោងភាពយន្តពិតៗ។ ឧបករណ៍វាស់កម្រិតសំឡេង និងពន្លឺ អាចជួយឱ្យអ្នកបច្ចេកទេសរៀបចំបរិយាកាសទស្សនាឱ្យស្របតាមស្ដង់ដារ។ ការរៀបចំសម្ភារៈឱ្យបានសព្វគ្រប់បែបនេះ នឹងធ្វើឱ្យក្លឹបបញ្ចាំងភាពយន្តរបស់អ្នកដំណើរការទៅដោយភាពរលូន និងមានភាពទាក់ទាញបំផុត។ ការជ្រើសរើសទីតាំងដ៏សមស្រប គឺជាកត្តាកំណត់នូវបរិយាកាស និងភាពជោគជ័យនៃក្លឹបបញ្ចាំងភាពយន្ត ដើម្បីទាក់ទាញសមាជិកឱ្យមកចូលរួមបានកាន់តែច្រើន។ បន្ទប់ទទួលភ្ញៀវនៅតាមផ្ទះផ្ទាល់ខ្លួន គឺជាកន្លែងដំបូងដ៏មានផាសុកភាពបំផុត សម្រាប់ការរៀបចំបញ្ចាំងភាពយន្តខ្នាតតូចលក្ខណៈមិត្តភក្តិ ឬគ្រួសារ។ បណ្ណាល័យសាធារណៈ ឬបណ្ណាល័យសាលារៀន ជាទីតាំងដ៏ស័ក្តិសមបំផុត ដែលផ្ដល់នូវភាពស្ងប់ស្ងាត់ និងមានធនធានចំណេះដឹងបន្ថែមសម្រាប់ការពិភាក្សា។ ហាងកាហ្វេ ឬអាហារដ្ឋានដែលមានបន្ទប់ធំទូលាយ អាចក្លាយជាកន្លែងបញ្ចាំងភាពយន្តដ៏រស់រវើក លាយឡំនឹងការទទួលទានអាហារសម្រន់យ៉ាងមានក្តីសុខ។ មជ្ឈមណ្ឌលវប្បធម៌ ឬសាលសហគមន៍ គឺជាទីតាំងផ្លូវការដែលអាចទទួលអ្នកទស្សនាបានចំនួនច្រើន និងមានបំពាក់ឧបករណ៍បច្ចេកទេសរួចជាស្រេច។ កន្លែងធ្វើការរួមគ្នា ក៏ជាជម្រើសដ៏ពេញនិយមសម្រាប់យុវជន ព្រោះមានបរិយាកាសទំនើប និងងាយស្រួលក្នុងការរៀបចំបណ្តាញទំនាក់ទំនង។ ដំបូលអគារ ឬសួនច្បារក្រៅផ្ទះ អាចផ្ដល់នូវបទពិសោធន៍ថ្មីប្លែកក្នុងការទស្សនាភាពយន្តក្រោមពន្លឺតារានាពេលរាត្រី។ ស្ទូឌីយោសិល្បៈ ឬវិចិត្រសាល គឺជាទីតាំងដែលជួយលើកកម្ពស់តម្លៃសិល្បៈនៃភាពយន្តឱ្យកាន់តែមានភាពទាក់ទាញ និងស៊ីជម្រៅ។ សាលប្រជុំនៅក្នុងសាកលវិទ្យាល័យ ផ្ដល់នូវលក្ខណៈបច្ចេកទេសល្អបំផុតទាំងផ្នែកសំឡេង និងមុំមើលរូបភាព។ ការជួលបន្ទប់បញ្ចាំងឯកជននៅក្នុងរោងភាពយន្តខ្នាតតូច ក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់បានគុណភាពកម្រិតអាជីព។ មិនថាស្ថិតនៅទីកន្លែងណានោះទេ សំខាន់បំផុតគឺទីតាំងនោះត្រូវតែមានសុវត្ថិភាព មានខ្យល់ចេញចូលល្អ និងមិនបង្កការរំខានដល់អ្នកដទៃ។ ការរៀបចំបង្កើតក្លឹបបញ្ចាំងភាពយន្ត គឺជាសកម្មភាពមួយដែលទាក់ទាញមនុស្សមកពីគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យ ដែលមានក្តីស្រឡាញ់ចំពោះសិល្បៈនៃការនិទានរឿង។ ក្រុមយុវជនដែលមានវ័យចន្លោះពី ១៨ ដល់ ២៥ ឆ្នាំ គឺជាអ្នកដែលសកម្មជាងគេក្នុងការបង្កើតក្លឹបនេះ ដើម្បីស្វែងរកកន្លែងបញ្ចេញមតិ និងសហគមន៍ថ្មីៗ។ សិស្សានុសិស្ស និងនិស្សិតសាកលវិទ្យាល័យ ចូលចិត្តរៀបចំក្លឹបបញ្ចាំងភាពយន្ត ដើម្បីជាការកម្សាន្តផង និងជាការសិក្សាស្រាវជ្រាវបន្ថែមពីវប្បធម៌ពិភពលោកផង។ មនុស្សក្នុងវ័យធ្វើការ ដែលមានអាយុចន្លោះពី ២៦ ដល់ ៤០ ឆ្នាំ ច្រើនតែបង្កើតក្លឹបនេះឡើង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងពីការងារ និងជួបជុំមិត្តភក្តិ។ សម្រាប់ក្រុមអ្នកផលិតភាពយន្តវ័យក្មេង ការបង្កើតក្លឹបគឺជាវេទិកាមួយសម្រាប់ពួកគេក្នុងការរៀនសូត្រពី បច្ចេកទេសរបស់ផលិតករល្បីៗជុំវិញពិភពលោក។ មនុស្សវ័យកណ្ដាល ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ក៏ចាប់អារម្មណ៍នឹងការបង្កើតក្លឹបនេះដែរ ជាពិសេសដើម្បីទស្សនាភាពយន្តបុរាណដែលផ្ដល់នូវអនុស្សាវរីយ៍ចាស់ៗ។ ក្រុមមនុស្សវ័យនេះ ច្រើនតែផ្ដោតលើភាពយន្តដែលមានតម្លៃប្រវត្តិសាស្ត្រ និងភាពយន្តដែលបង្កប់នូវទស្សនវិជ្ជាជីវិតស៊ីជម្រៅ។ សាស្ត្រាចារ្យ និងអ្នកអប់រំ គឺជាបុគ្គលសំខាន់ដែលចូលចិត្តរៀបចំក្លឹបបញ្ចាំងភាពយន្ត ដើម្បីប្រើប្រាស់វាជាឧបករណ៍ក្នុងការបង្រៀន និងបណ្ដុះបណ្ដាលសីលធម៌ដល់សិស្ស។ ចំណែកឯកុមារ និងវ័យជំទង់ ក៏អាចចូលរួមក្នុងក្លឹបដែលរៀបចំឡើងជាពិសេសសម្រាប់ពួកគេ ដើម្បីអភិវឌ្ឍការគិត និងការយល់ដឹងពីសង្គមតាមរយៈភាពយន្តតុក្កតា ឬភាពយន្តអប់រំ។ អ្នកចូលនិវត្តន៍ ក៏អាចប្រើប្រាស់ការបង្កើតក្លឹបបញ្ចាំងភាពយន្ត ជាមធ្យោបាយក្នុងការរក្សាទំនាក់ទំនងសង្គម និងការកម្សាន្តក្នុងវ័យជរា។ អ្នកដែលស្រឡាញ់បច្ចេកវិទ្យា មិនថាវ័យណានោះទេ តែងតែចង់បង្កើតក្លឹបនេះ ដើម្បីបង្ហាញពីសមត្ថភាពនៃឧបករណ៍សំឡេង និងរូបភាពដែលពួកគេមាន។ ក្រុមអ្នកច្នៃប្រឌិត និងសិល្បករ ប្រើប្រាស់ក្លឹបបញ្ចាំងភាពយន្តជាប្រភពនៃការបំផុសគំនិត សម្រាប់ស្នាដៃសិល្បៈរបស់ពួកគេ។ មាតាបិតាដែលមានកូនតូចៗ ក៏អាចរៀបចំក្លឹបបញ្ចាំងភាពយន្តក្នុងសហគមន៍ ដើម្បីបង្កើតបរិយាកាសរីករាយ និងសុវត្ថិភាពសម្រាប់កុមារទស្សនាជុំគ្នា។ មិនថាស្ថិតក្នុងវ័យណានោះទេ អ្នកដែលរៀបចំក្លឹបនេះ សុទ្ធតែមានចំណុចរួមមួយ គឺការចង់ចែករំលែកអារម្មណ៍ និងបទពិសោធន៍ដែលទទួលបានពីសាច់រឿង។ ភាពចម្រុះនៃវ័យនៅក្នុងក្លឹបបញ្ចាំងភាពយន្ត ធ្វើឱ្យការពិភាក្សាក្រោយការបញ្ចាំងកាន់តែមាន ភាពសម្បូរបែប និងមានខ្លឹមសារស៊ីជម្រៅ។ ឯការជ្រើសរើសប្រភេទភាពយន្តត្រឹមត្រូវ គឺជាកត្តាសំខាន់ដែលធ្វើឱ្យក្លឹបបញ្ចាំងភាពយន្ត មានភាពទាក់ទាញ និងអាចរក្សាចំនួនសមាជិកឱ្យចូលរួមបានយូរអង្វែង។ ភាពយន្តឯករាជ្យ ច្រើនត្រូវបានគេនិយមយកមកបញ្ចាំង ព្រោះវាបង្កប់នូវគំនិតច្នៃប្រឌិតប្លែកៗដែលមិនសូវមានបង្ហាញនៅតាមរោងភាពយន្តពាណិជ្ជកម្ម។ ភាពយន្តបុរាណ ក៏ជាជម្រើសដ៏ពេញនិយមសម្រាប់ក្លឹប ដើម្បីឱ្យសមាជិករៀនសូត្រពីប្រវត្តិសាស្ត្រ និងបច្ចេកទេសផលិតភាពយន្តពីជំនាន់មុន។ ភាពយន្តឯកសារ ត្រូវបានគេជ្រើសរើសមកបញ្ចាំង ក្នុងគោលបំណងបើកការជជែកវែកញែកអំពីបញ្ហាសង្គម បរិស្ថាន ឬជីវិតពិតរបស់បុគ្គលសំខាន់ៗ។ សម្រាប់ក្លឹបដែលផ្ដោតលើការកម្សាន្ត ភាពយន្តប្រភេទស៊ើបអង្កេត ឬរន្ធត់ អាចជួយបង្កើតបរិយាកាសឱ្យអ្នកទស្សនាមានអារម្មណ៍រំភើប និងចង់តាមដានសាច់រឿង។ ភាពយន្តបរទេស ផ្ដល់ឱកាសឱ្យសមាជិកបានស្វែងយល់ពីវប្បធម៌ ភាសា និងទំនៀមទម្លាប់ប្លែកៗរបស់មនុស្សជាតិជុំវិញពិភពលោក។ ភាពយន្តខ្លីៗ គឺជាប្រភេទម្យ៉ាងដែលគេចូលចិត្តយកមកបញ្ចាំង ព្រោះវាចំណាយពេលតិច និងងាយស្រួលក្នុងការផ្ដើមការពិភាក្សាបានច្រើនប្រធានបទ។ ភាពយន្តគំនូរជីវចល សម្រាប់មនុស្សពេញវ័យ ក៏ត្រូវបានគេយកមកបង្ហាញដើម្បីឆ្លុះបញ្ចាំងពីសិល្បៈនៃការរចនា និងការនិទានរឿងបែបស្រមើស្រមៃ។ ភាពយន្តដែលទទួលបានពានរង្វាន់លំដាប់អន្តរជាតិ តែងតែជាចំណាប់អារម្មណ៍ចម្បងដែលធ្វើឱ្យសមាជិកចង់មកទស្សនា ដើម្បីចង់ដឹងពីគុណភាព និងខ្លឹមសារនៃសាច់រឿង។ ភាពយន្តបែបកំប្លែង ត្រូវបានគេប្រើប្រាស់ដើម្បីបង្កើតបរិយាកាសរីករាយ និងភាពស្និទ្ធស្នាលរវាងសមាជិកទាំងអស់ក្នុងក្លឹប។ បន្ថែមពីនេះ ការប្ដូរប្រភេទភាពយន្តឱ្យមានភាពចម្រុះជាប្រចាំ នឹងជួយឱ្យក្លឹបបញ្ចាំងភាពយន្តកាន់តែមានភាពរស់រវើក និងមិនមានភាពស៊ាំញ៉ាំសម្រាប់អ្នកចូលរួម។ ការរៀបចំបង្កើតក្លឹបបញ្ចាំងភាពយន្ត គឺជាដំណើរការមួយដែលទាមទារការរៀបចំផែនការយ៉ាងល្អិតល្អន់ ដើម្បីធានាបាននូវនិរន្តរភាព និងភាពរីករាយដល់សមាជិកទាំងអស់។ ជំហានដំបូងបំផុត គឺការកំណត់គោលបំណងឱ្យបានច្បាស់លាស់ថា តើក្លឹបនេះបង្កើតឡើងដើម្បីការកម្សាន្ត ការសិក្សា ឬការរិះគន់សិល្បៈ។ បន្ទាប់មក អ្នកត្រូវស្វែងរកក្រុមការងារដែលមានចំណូលចិត្តដូចគ្នា ដើម្បីជួយរៀបចំបច្ចេកទេស ទីផ្សារ និងការសម្របសម្រួលកម្មវិធី។ ជំហានបន្ត គឺការកំណត់ឈ្មោះក្លឹបឱ្យមានភាពទាក់ទាញ និងបង្កើតអត្តសញ្ញាណដែលងាយស្រួលឱ្យគេស្គាល់។ អ្នកត្រូវធ្វើការស្វែងរក និងជ្រើសរើសទីតាំងដែលសមស្រប ដូចជាបន្ទប់ជួល ហាងកាហ្វេ ឬកន្លែងសាធារណៈដែលស្ងប់ស្ងាត់ល្អ។ ការរៀបចំបញ្ជីឧបករណ៍បច្ចេកទេស រួមមានឧបករណ៍បញ្ចាំង និងប្រព័ន្ធសំឡេង គឺជាជំហានបច្ចេកទេសដែលមិនអាចខ្វះបាន។ អ្នកត្រូវកំណត់កាលវិភាគបញ្ចាំងឱ្យបានទៀងទាត់ ដូចជាម្តងក្នុងមួយសប្តាហ៍ ឬម្តងក្នុងមួយខែ ដើម្បីឱ្យសមាជិកងាយស្រួលត្រៀមខ្លួន។ ជំហានបន្ទាប់ គឺការជ្រើសរើសភាពយន្តដែលមានគុណភាព និងត្រូវតាមចំណូលចិត្តរបស់ក្រុមគោលដៅដែលអ្នកចង់ទាក់ទាញ។ អ្នកត្រូវស្រាវជ្រាវ និងទាក់ទងសុំសិទ្ធិបញ្ចាំងភាពយន្តឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាផ្លូវច្បាប់ផ្សេងៗ។ ការបង្កើតបណ្តាញទំនាក់ទំនងសង្គម ដូចជា ទំព័រហ្វេសប៊ុក ឬ ក្រុមតេលេក្រាម គឺជាមធ្យោបាយដ៏ប្រសើរសម្រាប់ការផ្សព្វផ្សាយព័ត៌មាន។ អ្នកគួរតែរៀបចំការចុះឈ្មោះសមាជិក និងកំណត់កម្រៃចូលរួម ដើម្បីយកមកបង្គ្រប់ការចំណាយលើទីតាំង និងអាហារសម្រន់។ ការត្រួតពិនិត្យឧបករណ៍បច្ចេកទេស និងការសាកល្បងបញ្ចាំងមុនពេលកម្មវិធីចាប់ផ្ដើម គឺជាជំហានការពារបញ្ហារអាក់រអួល។ នៅថ្ងៃបញ្ចាំង អ្នកត្រូវរៀបចំកន្លែងអង្គុយឱ្យមានផាសុកភាព និងធានាថាពន្លឺក្នុងបន្ទប់មានភាពងងឹតគ្រប់គ្រាន់។ ការរៀបចំអាហារសម្រន់ និងភេសជ្ជៈស្រាលៗ នឹងជួយបង្កើតបរិយាកាសឱ្យកាន់តែមានភាពស្និទ្ធស្នាល។ នៅពេលកម្មវិធីចាប់ផ្ដើម អ្នកសម្របសម្រួលត្រូវធ្វើការណែនាំសង្ខេបអំពីប្រវត្តិភាពយន្ត និងមូលហេតុដែលជ្រើសរើសវាមកបញ្ចាំង។ ក្នុងពេលបញ្ចាំងភាពយន្ត អ្នកត្រូវធានាថាគ្មានការរំខានពីសំឡេងខាងក្រៅ ឬពន្លឺទូរស័ព្ទដៃដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។ ជំហានដ៏សំខាន់បន្ទាប់ពីភាពយន្តបញ្ចាំងចប់ គឺការផ្ដើមវគ្គពិភាក្សា និងផ្លាស់ប្តូរមតិយោបល់រវាងសមាជិកទាំងអស់។ អ្នកសម្របសម្រួលគួរតែរៀបចំសំណួរគន្លឹះៗ ដើម្បីជំរុញឱ្យសមាជិកហ៊ានបញ្ចេញមតិរិះគន់ និងវិភាគសាច់រឿង។ ការថតរូបភាពសកម្មភាព និងការសម្ភាសន៍ខ្លីៗពីអារម្មណ៍សមាជិក នឹងជួយឱ្យអ្នកមានមាតិកាសម្រាប់ផ្សព្វផ្សាយបន្ត។ បន្ទាប់ពីកម្មវិធីបញ្ចប់ អ្នកត្រូវសម្អាតទីតាំង និងទុកដាក់ឧបករណ៍ឱ្យមានរបៀបរៀបរយឡើងវិញ។ ការអរគុណទៅកាន់សមាជិកដែលបានចូលរួម នឹងជួយកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ។ ជំហានបន្ទាប់ គឺការប្រមូលមតិកែលម្អពីសមាជិក ដើម្បីយកមកកែសម្រួលកម្មវិធីនៅលើកក្រោយឱ្យកាន់តែប្រសើរ។ អ្នកត្រូវរៀបចំបញ្ជីរាយនាមភាពយន្តសម្រាប់ខែបន្ទាប់ និងចាប់ផ្ដើមផ្សព្វផ្សាយឱ្យបានមុនកាលកំណត់។ ការស្វែងរកដៃគូសហការ ឬអ្នកឧបត្ថម្ភ ក៏ជាជំហានមួយដែលជួយឱ្យក្លឹបមានលទ្ធភាពពង្រីកខ្លួនបានកាន់តែធំ។ អ្នកគួរតែរៀបចំព្រឹត្តិការណ៍ពិសេសៗ ដូចជាការអញ្ជើញផលិតករភាពយន្តមកជជែកផ្ទាល់ ដើម្បីបង្កើនតម្លៃដល់ក្លឹប។ ការធ្វើបច្ចុប្បន្នភាពចំណេះដឹងផ្នែកភាពយន្តជានិច្ច នឹងជួយឱ្យអ្នកដឹកនាំក្លឹបមានភាពច្នៃប្រឌិត និងភាពទាក់ទាញ។ ចុងក្រោយ ការរក្សាភាពទៀងទាត់ និងចំណុចឈរជើងច្បាស់លាស់ នឹងធ្វើឱ្យក្លឹបបញ្ចាំងភាពយន្តរបស់អ្នកក្លាយជាសហគមន៍សិល្បៈដ៏រឹងមាំមួយ។ ចំពោះបញ្ហាប្រឈមវិញ ការរៀបចំបង្កើតក្លឹបបញ្ចាំងភាពយន្តអាចជួបប្រទះនូវឧបសគ្គដំបូងគេ គឺការស្វែងរកទីតាំងដែលមានតម្លៃសមរម្យ និងមានលក្ខណៈបច្ចេកទេសសមស្របសម្រាប់ការបញ្ចាំង។ បញ្ហាផ្លូវច្បាប់ពាក់ព័ន្ធនឹងអាជ្ញាបណ្ណ និងសិទ្ធិបញ្ចាំងភាពយន្តជាសាធារណៈ គឺជាឧបសគ្គដ៏ស្មុគស្មាញដែលអ្នករៀបចំត្រូវដោះស្រាយឱ្យបានច្បាស់លាស់។ ការកៀងគរថវិកាដើម្បីទិញឧបករណ៍បញ្ចាំង និងប្រព័ន្ធសំឡេងដែលមានគុណភាពខ្ពស់ តែងតែជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរសម្រាប់ក្លឹបដែលទើបបង្កើតថ្មី។ បញ្ហាបច្ចេកទេសដែលកើតឡើងដោយចៃដន្យ ដូចជាការដាច់ចរន្តអគ្គិសនី ឬឧបករណ៍រអាក់រអួលក្នុងពេលបញ្ចាំង អាចធ្វើឱ្យអ្នកទស្សនាបាត់បង់អារម្មណ៍ និងទំនុកចិត្ត។ ការទាក់ទាញសមាជិកឱ្យមកចូលរួមបានច្រើន និងទៀងទាត់ គឺជាបញ្ហាប្រឈមដ៏ធំមួយ នៅក្នុងយុគសម័យដែលមានការកម្សាន្តតាមប្រព័ន្ធអុីនធឺណិតយ៉ាងសម្បូរបែប។ ការជ្រើសរើសភាពយន្តដែលត្រូវនឹងចំណូលចិត្តចម្រុះរបស់សមាជិក ជារឿយៗបង្កឱ្យមានការខ្វែងគំនិតគ្នា និងការមិនពេញចិត្តពីសំណាក់បុគ្គលមួយចំនួន។ សំឡេងរំខានពីមជ្ឈដ្ឋានខាងក្រៅ ឬសូរស័ព្ទក្នុងបន្ទប់មិនល្អ អាចធ្វើឱ្យគុណភាពនៃបទពិសោធន៍ទស្សនាធ្លាក់ចុះយ៉ាងខ្លាំង។ ការគ្រប់គ្រងពេលវេលាឱ្យបានច្បាស់លាស់សម្រាប់ការបញ្ចាំង និងការពិភាក្សា គឺជាការងារដែលទាមទារភាពប៉ិនប្រសប់ ដើម្បីកុំឱ្យកម្មវិធីអូសបន្លាយយូរពេក។ កង្វះខាតអ្នកសម្របសម្រួលដែលមានចំណេះដឹងស៊ីជម្រៅ អាចធ្វើឱ្យវគ្គពិភាក្សាក្រោយការបញ្ចាំងមានសភាពស្ងប់ស្ងាត់ និងមិនមានខ្លឹមសារ។ ការផ្សព្វផ្សាយព័ត៌មានមិនបានទូលំទូលាយ ឬមិនចំក្រុមគោលដៅ នឹងធ្វើឱ្យចំនួនអ្នកចូលរួមមានតិចតួច ដែលនាំឱ្យអ្នករៀបចំមានអារម្មណ៍បាក់ទឹកចិត្ត។ បញ្ហាសុវត្ថិភាព និងការរក្សាសណ្ដាប់ធ្នាប់ក្នុងទីតាំងបញ្ចាំង ក៏ជាចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីបង្ការបញ្ហាផ្សេងៗ។ ការរក្សានិរន្តរភាពនៃក្លឹបក្នុងរយៈពេលយូរ ទាមទារឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើនពីក្រុមការងារ។ សមាជិកមួយចំនួនអាចនឹងរំខានដល់អ្នកដទៃតាមរយៈការនិយាយគ្នាខ្លាំងៗ ឬការប្រើប្រាស់ទូរស័ព្ទដៃ ដែលទាមទារឱ្យមានការកំណត់វិន័យឱ្យបានច្បាស់។ ការប្រកួតប្រជែងជាមួយកម្មវិធីកម្សាន្តផ្សេងៗនៅក្នុងតំបន់ ក៏ជាកត្តាមួយដែលធ្វើឱ្យក្លឹបបញ្ចាំងភាពយន្តពិបាកក្នុងការឈរជើង។ បញ្ហាប្រឈមទាំងនេះទាមទារឱ្យអ្នករៀបចំមានការបត់បែនខ្ពស់ និងមានការតស៊ូព្យាយាមដើម្បីឱ្យក្លឹបអាចដំណើរការទៅមុខបានដោយជោគជ័យ។ ការរៀបចំបង្កើតក្លឹបបញ្ចាំងភាពយន្ត គឺជាសកម្មភាពវប្បធម៌ដ៏មានតម្លៃ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកចំណេះដឹង ស្មារតី និងទំនាក់ទំនងសង្គម។ ក្លឹបបញ្ចាំងភាពយន្តដើរតួជាវេទិកាដ៏សំខាន់ក្នុងការអប់រំ និងពង្រីកចំណេះដឹងទូទៅដល់សមាជិកតាមរយៈសាច់រឿងចម្រុះ។ សកម្មភាពនេះជួយលើកកម្ពស់សិល្បៈ និងផ្ដល់តម្លៃដល់ស្នាដៃផលិតករដែលបង្កប់ដោយអត្ថន័យជ្រាលជ្រៅ។ វាបង្កើតឱ្យមានទម្លាប់នៃការទស្សនាភាពយន្តដោយការពិចារណា និងវិភាគ ជាជាងការមើលដើម្បីតែការកម្សាន្តមួយពេល។ ក្លឹបបញ្ចាំងភាពយន្តជួយកសាងសហគមន៍មួយដែលមានការចេះដឹង និងមានស្មារតីរិះគន់ប្រកបដោយភាពច្នៃប្រឌិត។ ការជួបជុំគ្នាទស្សនាភាពយន្ត ជួយកាត់បន្ថយភាពឯកោ និងពង្រឹងចំណងមិត្តភាពរវាងមនុស្សដែលមានចំណូលចិត្តដូចគ្នា។ វាផ្ដល់ឱកាសឱ្យសមាជិកបានស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រនៃបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក។ វគ្គពិភាក្សាក្រោយការបញ្ចាំង ជួយបណ្ដុះបណ្ដាលជំនាញនិយាយជាសាធារណៈ និងការហ៊ានបញ្ចេញមតិយោបល់។ ក្លឹបបញ្ចាំងភាពយន្តជួយឱ្យយុវជនបានរៀនសូត្រពីបច្ចេកទេសនិទានរឿង និងសោភ័ណភាពនៃរូបភាព។ វាគឺជាកន្លែងដែលមានសុវត្ថិភាពសម្រាប់ផ្លាស់ប្តូរទស្សនវិជ្ជាជីវិត និងបទពិសោធន៍ផ្ទាល់ខ្លួនតាមរយៈតួអង្គក្នុងរឿង។ ការរៀបចំក្លឹបនេះជួយជំរុញឱ្យមានការគាំទ្រដល់ខ្សែភាពយន្តឯករាជ្យដែលមិនសូវមានទីផ្សារធំទូលាយ។ វាបង្កើតឱ្យមានការយល់ដឹង និងការយោគយល់ចំពោះបញ្ហាសង្គមដែលបានលើកឡើងនៅក្នុងភាពយន្តឯកសារ។ សកម្មភាពនេះផ្ដល់នូវការកម្សាន្តដែលមានតម្លៃទាប ប៉ុន្តែទទួលបានគុណភាពខ្ពស់ផ្នែកបញ្ញាស្មារតី។ ក្លឹបបញ្ចាំងភាពយន្តជួយជំរុញទឹកចិត្តដល់សិល្បករក្នុងស្រុក ឱ្យមានកម្លាំងចិត្តផលិតស្នាដៃថ្មីៗបន្ថែមទៀត។ វាជួយឱ្យសមាជិកចេះបែងចែករវាងភាពយន្តដែលមានតម្លៃសិល្បៈពិតប្រាកដ និងភាពយន្តសម្រាប់តែអាជីវកម្ម។ ការចូលរួមក្នុងក្លឹប ជួយឱ្យបុគ្គលម្នាក់ៗមានការអត់ធ្មត់ និងចេះគោរពពេលវេលា ក៏ដូចជាវិន័យក្នុងទីសាធារណៈ។ វាជួយឱ្យយើងមើលឃើញពីបញ្ហាប្រឈមនៃជីវិត និងរកវិធីសាស្ត្រដោះស្រាយតាមរយៈមេរៀនក្នុងភាពយន្ត។ ក្លឹបបញ្ចាំងភាពយន្តគឺជាប្រភពនៃការបំផុសគំនិតសម្រាប់អ្នកដែលចង់ប្រកបអាជីពក្នុងវិស័យភាពយន្ត។ វាកាត់បន្ថយគម្លាតរវាងវ័យ ដោយអនុញ្ញាតឱ្យមនុស្សចាស់ និងក្មេងអាចជជែកគ្នាពីប្រធានបទតែមួយ។ ការរៀបចំនេះជួយបង្កើនសមត្ថភាពគ្រប់គ្រង និងការរៀបចំព្រឹត្តិការណ៍ដល់ក្រុមការងារស្ម័គ្រចិត្ត។ ជាចុងក្រោយ វាគឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសង្គមមួយដែលមានអារ្យធម៌ និងការចេះដឹងខ្ពស់។ សរុបសេចក្ដីមក ការរៀបចំបង្កើតក្លឹបបញ្ចាំងភាពយន្ត គឺជាការវិនិយោគលើ ធនធានបញ្ញា និងវប្បធម៌ ដ៏មានប្រសិទ្ធភាពបំផុត។ វាមិនត្រឹមតែជាកន្លែងសម្រាប់មើលរូបភាពដែលផ្លាស់ប្តូរនៅលើអេក្រង់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា សាលារៀនជីវិត ដែលបង្រៀនយើងឱ្យស្គាល់ពីតម្លៃមនុស្សជាតិ ការយោគយល់ និងការច្នៃប្រឌិត។ តាមរយៈការបង្កើតក្លឹបនេះ យើងបានកសាងស្ពានចម្លងចំណេះដឹង និងមនោសញ្ចេតនា ដែលធ្វើឱ្យសហគមន៍កាន់តែមានភាពរឹងមាំ និងមានការយល់ដឹងទូលំទូលាយ នៅក្នុងយុគសម័យឌីជីថល។